ខ្សែភាពយន្តឯកសារដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស និងផ្សព្វផ្សាយចំណេះដឹងអំពីប្រវត្តិសាស្ត្រជាតិ។ ជាពិសេសសម្រាប់ប្រទេសកម្ពុជា ដែលមានទាំងអតីតកាលដ៏រុងរឿង និងប្រវត្តិសាស្ត្រដ៏ជូរចត់។ ការបង្កើតខ្សែភាពយន្តឯកសារដែលគ្របដណ្តប់លើប្រវត្តិសាស្ត្រខ្មែរតាំងពីសម័យអង្គរដ៏មហិមារហូតដល់ព្រឹត្តិការណ៍អំពើប្រល័យពូជសាសន៍ដ៏សោកនាដកម្ម គឺជាកិច្ចការមួយដ៏ចាំបាច់បំផុត។ ខ្សែភាពយន្តប្រភេទឯកសារ មិនបានផ្អែកត្រឹមតែការកត់ត្រានូវព្រឹត្តិការណ៍នានាដែលបានកើតឡើងក្នុងអតីតកាលប៉ុណ្ណោះទេ។ វាក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្តល់ការយល់ដឹងស៊ីជម្រៅ ជំរុញការចងចាំ និងជាការអប់រំសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ ខ្សែភាពយន្តឯកសារមានសមត្ថភាពដ៏ពិសេសក្នុងការនាំយកប្រវត្តិសាស្ត្រមកបង្ហាញជាលក្ខណៈរូបភាព និងសម្លេង។ រឿងនេះមានលក្ខណៈនៃការសរសេរបែបឆ្លុះបញ្ចាំង និងអាចទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនបានច្រើន។ ខុសពីសៀវភៅប្រវត្តិសាស្ត្រដែលទាមទារការអាននិងការស្រមៃ ប៉ុន្តែខ្សែភាពយន្តអាចបង្ហាញផ្ទាល់នូវភស្តុតាងប្រវត្តិសាស្ត្រ។ វាក៏អាចបង្ហាញរូបភាពបណ្ណសារពីប្រវត្តិសាស្ត្រ ដែលជាឯកសារមួយផ្នែកសម្រាប់បញ្ជាក់និងបង្កើតភាពជាក់ស្តែងទៅលើបរិបទនៃព្រឹត្តិការណ៍នានា និងការវិភាគពីអ្នកជំនាញទៀតផង។ សម្រាប់ប្រវត្តិសាស្ត្រខ្មែរ ការបង្ហាញពីភាពអស្ចារ្យនៃសម័យអង្គរ ជាមួយនឹងរូបភាពប្រាសាទបុរាណឆ្លាក់ក្បាច់រចនាយ៉ាងល្អវិចិត្រ។ ការរៀបរាប់ពីអរិយធម៌ដ៏សម្បូរបែប អាចជួយឱ្យទស្សនិកជនមានមោទកភាពជាតិ និងយល់ច្បាស់ពីឫសគល់វប្បធម៌របស់ខ្លួន។ ជាមួយគ្នានោះ ការបង្ហាញពីភាពរន្ធត់នៃអំពើប្រល័យពូជសាសន៍ ក៏ចាំបាច់ដើម្បីរំលឹកដល់សោកនាដកម្មដែលបានកើតឡើង។ ការបង្ហាញ និងរំលឹកពីអំពើអមនុស្សធម៌ និងសោកនាដកម្មដ៏រន្ធត់ក្នុងប្រវត្តិសាស្ត្រដូចជាប្រល័យពូជសាសន៍ គឺមានសារៈសំខាន់ក្នុងការបង្កើនការយល់ដឹង ស្ដារឡើងវិញនូវចិត្តមនុស្សធម៌ និងការទប់ស្កាត់អំពើបែបនេះមិនឱ្យកើតឡើងសារជាថ្មី។ នៅពេលដែលឯកសារទាំងនេះ ត្រូវបានបង្ហាញក្នុងពិព័រណ៍អន្តរជាតិ វាមានឥទ្ធិពលខ្លាំងក្លាដែលប៉ះពាល់់ដល់អារម្មណ៍ និងផ្លូវចិត្តរបស់ពួកគេ។ ពិព័រណ៍អន្តរជាតិ គឺជាវេទិកាមួយដែលអនុញ្ញាតឱ្យខ្សែភាពយន្តឯកសារឈានទៅដល់ទស្សនិកជនចម្រុះជាតិសាសន៍ និងវប្បធម៌។ តាមរយៈការបញ្ចាំងនៅទីនោះ ខ្សែភាពយន្តនេះអាច មានឥទ្ធិពលខ្លាំងក្នុងការផ្ដល់ការយល់ដឹងអំពីប្រវត្តិសាស្ត្រកម្ពុជា និងពិឃាតកម្ម ដល់ពិភពលោក។ សម្រាប់សម័យអង្គរ អ្នកទស្សនាអន្តរជាតិអាចស្វែងយល់ពីអាណាចក្រដ៏មានឥទ្ធិពលមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាណាចក្រនេះបានបន្សល់ទុកនូវបេតិកភណ្ឌពិភពលោកដូចជាប្រាសាទអង្គរវត្តដែលជាអច្ឆរិយវត្ថុមួយក្នុងចំណោមអច្ឆរិយវត្ថុទាំងប្រាំពីររបស់ពិភពលោក។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅសតវត្សទី១២ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងសាសនាហិណ្ឌូ។ ក្រៅពីអង្គរវត្ត ក៏មានប្រាសាទល្បីៗជាច្រើនទៀតដូចជា ប្រាសាទបាយ័នដែលមានព្រះភ័ក្ត្របួនទិស ប្រាសាទតាព្រហ្មដែលហ៊ុំព័ទ្ធដោយដើមឈើធំៗ។ ប្រាសាទបន្ទាយស្រីដែលមានក្បាច់រចនាដ៏ល្អវិចិត្រ និងរាជធានីអង្គរធំដែលមានបណ្ណាល័យ ស្រះទឹក និងសំណង់ជាច្រើនទៀត។ ស្នាដៃស្ថាបត្យកម្មទាំងនេះបានឆ្លុះបញ្ចាំងពីជំនឿ សិល្បៈ វិស្វកម្ម និងការរៀបចំសង្គមដ៏ខ្ពង់ខ្ពស់របស់ខ្មែរនាពេលនោះ។ នេះជួយលើកកម្ពស់កិត្យានុភាពជាតិ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកម្ពុជា។ សម្រាប់អំពើប្រល័យពូជសាសន៍ ការបង្ហាញពីភាពឃោរឃៅដែលបង្កឡើងដោយរបបខ្មែរក្រហម អាចជួយឱ្យពិភពលោកទទួលស្គាល់ និងយល់ដឹងពីទំហំនៃអំពើហិង្សា និងការរំលោភបំពានសិទ្ធិមនុស្សដែលបានកើតឡើង។ នេះមិនត្រឹមតែជាការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានសំខាន់ក្នុងការស្តារឡើងវិញនូវសន្តិភាព និងសាមគ្គីភាពរវាងសហគមន៍។ វាក៏ជាមេរៀនដ៏សំខាន់សម្រាប់មនុស្សជាតិទាំងមូលអំពីផលវិបាកនៃការជ្រុលនិយម និងការបាត់បង់មនុស្សធម៌។ ការចូលរួមក្នុងពិព័រណ៍អន្តរជាតិក៏អាចជួយឱ្យខ្សែភាពយន្តនេះទទួលបានពានរង្វាន់ ឬការទទួលស្គាល់ពីអន្តរជាតិ។ នេះអាចបង្កើនលទ្ធភាពនៃការចាក់ផ្សាយជាសាធារណៈ ក៏ដូចជាជំរុញឱ្យមានការសិក្សាស្រាវជ្រាវបន្ថែមអំពីប្រវត្តិសាស្ត្រខ្មែរ។ វាជាការបើកទ្វារឱ្យមានកិច្ចសន្ទនា និងការផ្លាស់ប្តូរទស្សនៈយោបល់អំពីប្រវត្តិសាស្ត្រ និងការការពារសិទ្ធិមនុស្ស។ ដើម្បីឱ្យខ្សែភាពយន្តឯកសារមានឥទ្ធិពលខ្លាំងក្លា គុណភាពនៃការផលិតគឺជារឿងសំខាន់។ វាទាមទារនូវការស្រាវជ្រាវស៊ីជម្រៅ ហើយក្រុមផលិតត្រូវប្រមូលទិន្នន័យ ប្រភពឯកសារ រូបភាព និងសក្ខីកម្មពិតប្រាកដ។ ភាពត្រឹមត្រូវនៃព័ត៌មានក៏ចាំបាច់ដែរ ដោយរាល់ព័ត៌មានដែលបង្ហាញត្រូវតែផ្អែកលើភស្តុតាងដែលអាចទុកចិត្តបាន។ បច្ចេកទេសផលិតខ្ពស់ក៏ជាចំណុចគន្លឹះដែរ រូបភាពច្បាស់ សម្លេងល្អ និងការកាត់តប្រកបដោយភាពច្នៃប្រឌិត អាចធ្វើឱ្យខ្សែភាពយន្តកាន់តែទាក់ទាញ។ ការបញ្ចូលសក្ខីកម្មពីសាក្សីផ្ទាល់ក៏សំខាន់ផងដែរ ការសន្ទនាជាមួយអ្នករួចជីវិតពីរបបខ្មែរក្រហម អាចផ្តល់នូវទស្សនៈផ្ទាល់ខ្លួនដ៏រស់រវើក និងធើ្វឲ្យប៉ះពាល់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង។ ចុងក្រោយនេះ ការគោរព និងថែរក្សាទាំងវប្បធម៌ និងប្រវត្តិសាស្ត្រជាតិ គឺជារឿងមួយដែលមិនអាចខ្វះបានសម្រាប់ការរីកចម្រើននៃសង្គម និងការរក្សាទុកអត្តសញ្ញាណជាតិ។ ការបង្ហាញពីប្រវត្តិសាស្ត្រត្រូវធ្វើឡើងដោយការគោរពខ្ពស់ ដើម្បីថែរក្សាសេចក្តីគោរពចំពោះជនរងគ្រោះ និងធានាថា អតីតកាលដ៏ទុក្ខទោសនោះមិនត្រូវបានបំភ្លេច ហើយក្លាយជាមេរៀនសម្រាប់សង្គមនិងជំនាន់ក្រោយក្នុងការជៀសវាងកំហុសដដែលៗ។ ខ្សែភាពយន្តឯកសារល្អអាចជាស្ពានភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគត ដោយបង្ហាញពីរឿងរ៉ាវ និងអត្ថន័យពីអតីតកាល សម្របសម្រួលការយល់ដឹង និងការបង្រៀនសម្រាប់បច្ចុប្បន្ន។